ការរួមបញ្ចូលឧបករណ៍ឌីជីថល ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ឬ ការរៀនតាមអនឡាញ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកត្តាចាំបាច់មួយដើម្បីឆ្លើយតបទៅនឹងការវិវត្តដ៏ឆាប់រហ័សនៃទីផ្សារការងារសកលលោក។ ការផ្លាស់ប្តូរទម្លាប់នេះមិនត្រឹមតែជួយបង្កើនគុណភាពនៃការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសកាន់តែទូលំទូលាយដល់យុវជនកម្ពុជាក្នុងការអភិវឌ្ឍជំនាញឱ្យសមស្របនឹងតម្រូវការសេដ្ឋកិច្ចឌីជីថលផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងវិស័យអប់រំវិជ្ជាជីវៈកំពុងបង្ហាញពីសក្តានុពលដ៏អស្ចារ្យ។ វាជួយពង្រីកវិសាលភាពនៃការសិក្សាឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពជាងមុន ដែលអាចសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់សិស្ស។ ការរួមបញ្ចូលបច្ចេកវិទ្យានៅក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈអាចធ្វើបានតាមរយៈវិធីសាស្ត្រជាច្រើនប្រកបដោយភាពច្នៃប្រឌិតនិងមានប្រសិទ្ធភាព។ វិធីសាស្ត្រដំបូងគឺការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការសិក្សា ដែលដើរតួជាមជ្ឈមណ្ឌលសម្រាប់ផ្ទុកឯកសារមេរៀនទាំងអស់ ហើយជួយតាមដានវឌ្ឍនភាពនៃការសិក្សារបស់សិស្សម្នាក់ៗ។ វិធីសាស្ត្រទីពីរគឺការប្រើប្រាស់ ខ្លឹមសារពហុព័ត៌មាន ដូចជាវីដេអូបង្រៀនដែលមានគុណភាពខ្ពស់ និងការរៀនធ្វើត្រាប់តាម។ វាបានអនុញ្ញាតឱ្យសិស្សបានអនុវត្តជំនាញជាក់ស្តែងដោយមិនចាំបាច់មានវត្តមានផ្ទាល់នៅក្នុងសិក្ខាសាលាឡើយ។ ការប្រើប្រាស់បច្ចេកវិទ្យាការពិតនិម្មិត ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរសម្រាប់ការអនុវត្តវិជ្ជាជីវៈនៅក្នុងបរិយាកាសដែលមានសុវត្ថិភាពនិងអាចគ្រប់គ្រងបានទាំងស្រុង។ វិធីសាស្ត្រមួយទៀតគឺការអនុវត្ត ការរៀនតាមទូរសព្ទដៃ ដែលផ្តល់ភាពបត់បែនខ្ពស់ដល់សិស្សក្នុងការចូលមើលខ្លឹមសារមេរៀនពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដោយគ្រាន់តែប្រើប្រាស់ស្មាតហ្វូន។ ក្រៅពីនេះ ការប្រើប្រាស់ ឧបករណ៍ទំនាក់ទំនងឌីជីថល ដូចជា Google Meet ឬ Microsoft Teams សម្រាប់រៀបចំវគ្គសិក្សាតាមប្រព័ន្ធវីដេអូ ឬសួរសំណួរទៅគ្រូដោយផ្ទាល់ក៏មានសារៈសំខាន់ផងដែរក្នុងការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួន។ ការបង្កើត ឯកសារឌីជីថល អាចជួយឱ្យសិស្សរៀបចំ និងបង្ហាញស្នាដៃ ឬគម្រោងរបស់ខ្លួនយ៉ាងមានជំនាញវិជ្ជាជីវៈទៅកាន់និយោជកនាពេលអនាគត។ ការរួមបញ្ចូលបច្ចេកវិទ្យានេះបានផ្តល់នូវ គុណសម្បត្តិ និងអត្ថប្រយោជន៍ ជាច្រើនដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមានទាំងសិស្ស គ្រូ និងស្ថាប័ន។ សម្រាប់សិស្ស វាផ្តល់នូវ ភាពបត់បែន និងភាពងាយស្រួល ក្នុងការរៀនសូត្រ ដែលជួយសម្រួលដល់អ្នកដែលមានការងារធ្វើ ឬមានកាតព្វកិច្ចគ្រួសារ។ ការបណ្តុះបណ្តាលតាមបែបនេះធ្វើឱ្យការសិក្សាកាន់តែមានភាព ទាក់ទាញ និងអន្តរកម្ម ជាងមុន តាមរយៈការប្រើប្រាស់វីដេអូ និងការធ្វើត្រាប់តាម ដែលជួយឱ្យសិស្សចងចាំមេរៀនបានយូរនិងទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ។ សម្រាប់ស្ថាប័នបណ្តុះបណ្តាលវិញ វានឹងជួយ កាត់បន្ថយការចំណាយ ទៅលើថ្នាក់រៀន ការប្រើប្រាស់ភ្លើង និងសម្ភារបោះពុម្ពបានយ៉ាងច្រើន។ ការប្រើប្រាស់ឧបករណ៍ឌីជីថលក៏ជួយឱ្យសិស្ស អភិវឌ្ឍជំនាញឌីជីថល ដែលជាជំនាញមូលដ្ឋានដែលទីផ្សារការងារសម័យថ្មីត្រូវការចាំបាច់។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យាអនុញ្ញាតឱ្យមាន ការសិក្សាផ្ទាល់ខ្លួន ដោយអាចតាមដានវឌ្ឍនភាពរបស់សិស្សម្នាក់ៗ និងផ្តល់ការបណ្តុះបណ្តាលទៅតាមតម្រូវការជាក់លាក់របស់ពួកគេ។ វាក៏ជួយឱ្យការបណ្តុះបណ្តាលមានភាពស៊ីជម្រៅនិងទូលំទូលាយផងដែរ។ សិស្សអាចទទួលបានព័ត៌មានពីប្រភពជាច្រើនក្នុងពេលតែមួយ។ ពួកគេក៏អាចរៀនពីអ្នកជំនាញល្បីៗទូទាំងពិភពលោកផងដែរ។ ទោះជាយ៉ាងណា ការអនុវត្តនេះក៏មាន បញ្ហាប្រឈម មួយចំនួនដែលត្រូវដោះស្រាយយ៉ាងយកចិត្តទុកដាក់។ បញ្ហាធំបំផុតគឺ កង្វះហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសនៅតាមតំបន់ជនបទដែលខ្វះអ៊ីនធឺណិតមានល្បឿនលឿន និងឧបករណ៍សិក្សាគ្រប់គ្រាន់។ បន្ទាប់មកគឺ គម្លាតជំនាញឌីជីថល ដែលគ្រូបង្ហាត់ និងសិស្សមួយចំនួនមិនទាន់មានចំណេះដឹង និងជំនាញគ្រប់គ្រាន់ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។ មួយវិញទៀត កង្វះទំនាក់ទំនងផ្ទាល់ រវាងគ្រូនិងសិស្សអាចធ្វើឱ្យសិស្សមានអារម្មណ៍ឯកោនិងបាត់បង់ការលើកទឹកចិត្តក្នុងការសិក្សា។ ការចំណាយលើការបង្កើតខ្លឹមសារ ឌីជីថលដែលមានគុណភាពខ្ពស់ក៏ថ្លៃណាស់ដែរ ដែលអាចជាបន្ទុកសម្រាប់ស្ថាប័នដែលមានធនធានតិចតួច។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ត្រូវការ ដំណោះស្រាយ ច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ។ រដ្ឋាភិបាល និងវិស័យឯកជនគួរ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ឱ្យបានទូលំទូលាយដើម្បីផ្តល់ឱកាសដល់ប្រជាជនគ្រប់រូបឱ្យបានស្មើភាពគ្នា។ ស្ថាប័នអប់រំត្រូវផ្តល់ ការបណ្តុះបណ្តាល និងការគាំទ្រ ដល់គ្រូ និងសិស្សដើម្បីបិទគម្លាតជំនាញឌីជីថលនេះ។ ការអនុវត្ត ការបណ្តុះបណ្តាលបែបចម្រុះ ដោយបញ្ចូលការសិក្សាតាមអ៊ីនធឺណិតជាមួយការជួបជុំដោយផ្ទាល់ អាចជួយរក្សាតុល្យភាពរវាងការសិក្សា និងទំនាក់ទំនងសង្គមបានយ៉ាងល្អ។ ស្ថាប័ននានាគួរតែ សហការគ្នា ដើម្បីចែករំលែកធនធាន និងកាត់បន្ថយការចំណាយលើការបង្កើតមេរៀនឌីជីថល ដែលជាដំណោះស្រាយប្រកបដោយចីរភាព។ សរុបមក ការរួមបញ្ចូលបច្ចេកវិទ្យានៅក្នុងវិស័យអប់រំវិជ្ជាជីវៈគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់អនាគតការងារនៅកម្ពុជា។